ជីវិតពេលរាត្រីនៅកម្ពុជាមានលក្ខណៈប្លែកៗគ្នាអាស្រ័យលើទីតាំង មិនថាជាទីក្រុង ឬជនបទ ទីកន្លែងកម្សាន្តនីមួយៗឆ្លុះបញ្ចាំងពីវប្បធម៌ របៀបរស់នៅ និងចំណូលចិត្តរបស់ប្រជាជនក្នុងតំបន់រៀងៗខ្លួន ។ នៅតាមទីក្រុងធំៗដូចជា ភ្នំពេញ សៀមរាប និងព្រះសីហនុ ជីវិតពេលរាត្រីមានភាពរស់រវើក និងសម្បូរបែប ដោយផ្ដល់ជម្រើសជាច្រើនសម្រាប់អ្នកដែលចូលចិត្តភាពសប្បាយរីករាយ និងភាពទាន់សម័យជាច្រើន ។ ក្លឹបរាត្រី និងបារ ជាកន្លែងពេញនិយមសម្រាប់យុវវ័យ និងភ្ញៀវទេសចរ ដែលចង់រាំលេងកម្សាន្តជាមួយតន្ត្រី។ ក្លឹប និងបារភាគច្រើនត្រូវបានរចនាឡើងយ៉ាងទាន់សម័យ និងមានកម្មវិធីកម្សាន្តប្លែកៗគ្នា។ បារជាច្រើនក៏មានលក់ភេសជ្ជៈគ្រប់ប្រភេទ និងមានការបញ្ចាំងកីឡា ឬតន្ត្រីផងដែរ ។ ផ្សាររាត្រីជាច្រើនបានលេចឡើងនៅតាមទីក្រុងនានា ដែលជាកន្លែងដ៏ល្អសម្រាប់ដើរលេងកម្សាន្ត និងញ៉ាំអាហារតាមផ្លូវ។ មានលក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងទំនិញផ្សេងៗទៀតក្នុងតម្លៃសមរម្យ ហើយក៏មាននូវការសម្ដែងសិល្បៈ ឬតន្ត្រីកំដរផងដែរ ។ ទីក្រុងផ្ដល់ជូននូវជម្រើសភោជនីយដ្ឋានជាច្រើនចាប់ពីម្ហូបខ្មែរបុរាណ រហូតដល់ម្ហូបអន្តរជាតិ ។ បារជាច្រើនក៏មានបរិយាកាសស្ងប់ស្ងាត់ និងប្រណិតសម្រាប់អ្នកដែលចូលចិត្តជជែកលេងបណ្ដើរ ផឹកស្រាបណ្ដើរ ។ ចំណែកនៅសៀមរាបវិញក៏មិនចាញ់ភ្នំពេញដែរព្រោះខេត្តមួយនេះមានភាពល្បីល្បាញទូទាំងពិភពលោកដោយសារប្រាសាទអង្គរវត្ត ។ ជីវិតពេលរាត្រីនៅទីនេះមានភាពខុសគ្នាខ្លាំងរវាងទីក្រុង និងជនបទ ដោយសារតែលក្ខណៈសម្បត្តិ និងតម្រូវការខុសៗគ្នារបស់ប្រជាជន និងភ្ញៀវទេសចរ ។ តំបន់ ផាប់ស្ទ្រីត គឺជាកន្លែងកម្សាន្តពេលយប់ដ៏រស់រវើកប្រចាំទីក្រុងសៀមរាប។ តំបន់នេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនឱ្យទៅលេងកម្សាន្តនៅទីនោះ។ តំបន់ ផាប់ស្ទ្រីតនេះ គឺសម្បូរទៅដោយបារ និងក្លឹបរាត្រីដែល មានបរិយាកាសអ៊ូអរ។ មានកន្លែងល្បីៗជាច្រើនដូចជា អង្គរវត្ត បារ និង ធេមផល ក្លឹប (Temple Club) ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលចិត្តរាំកម្សាន្ត និងជួបជុំ ។ ឯភេសជ្ជៈនៅទីនេះមានតម្លៃសមរម្យ ហើយបារជាច្រើនក៏មានកម្មវិធី ហេភី អោវើន៍ (Happy Hour) ដែលមានការបញ្ចុះតម្លៃពិសេសផងដែរ។ ថែមទាំងមានផ្សាររាត្រីជាច្រើននៅជុំវិញតំបន់ផាប់ស្ទ្រីត ហើយមានផ្សារចាស់ និង អង្គរណាយ ម៉ាឃីត (Angkor Night Market)។ ផ្សារទាំងនេះជាកន្លែងល្អសម្រាប់ដើរលេង ទិញវត្ថុអនុស្សាវរីយ៍ របស់របរប្រើប្រាស់ និងសម្លៀកបំពាក់ ។ ក្រៅពីនេះ អ្នកក៏អាចភ្លក់រសជាតិអាហារតាមផ្លូវឆ្ងាញ់ៗ និងភេសជ្ជៈជាច្រើនប្រភេទផងដែរ។ អ្វីដែលពិសេសនោះទីក្រុងនេះមានភាពល្បីល្បាញដោយសារការសម្តែងរបាំអប្សរាប្រពៃណី ដែលជាការទាក់ទាញដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងយល់ពីវប្បធម៌ខ្មែរ ។ ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈផ្សេងៗទៀតដូចជា សៀក និងល្ខោនស្រមោលអាយ៉ងដែលជាកន្លែងសម្រាប់ផ្សព្វផ្សាយពីវប្បធម័ដ៏អស្ចារ្យផងដែរ ។ ដូចទៅនឹងទីក្រុងធំៗដទៃទៀតដែរ ទីក្រុងសៀមរាបក៏មានកាស៊ីណូសម្រាប់អ្នកចូលចិត្តលេងល្បែងកម្សាន្តផងដែរតែមិនសូវសម្បូរដូចនៅទីក្រុងព្រះសីហនុនោះទេ ។ កាស៊ីណូនៅតាមទីក្រុងមួយចំនួន ដូចជាភ្នំពេញ និងព្រះសីហនុ គឺជាកន្លែងដែលទាក់ទាញអ្នកចូលចិត្តលេងល្បែង និងអ្នកមានចូលទៅលេងកម្សាន្ត។ ជាទូទៅ កាស៊ីណូគឺជាទីកន្លែងដែលលេងល្បែងកម្សាន្ត ប៉ុន្តែក៏មាននូវភោជនីយដ្ឋាន សណ្ឋាគារ និងការកម្សាន្តផ្សេងៗទៀតផងដែរ ។ ចំណែកឯការប្រគុំតន្ត្រីផ្ទាល់វិញ គឺជាការនាំក្រុមតន្ត្រីមកលេងផ្ទាល់ក្នុងភោជនីយដ្ឋាន ដែលផ្ដល់នូវបទពិសោធន៍ប្លែកៗ មិនថាជាតន្ត្រីសម័យ រ៉ក់ ចាស់ៗ ឬតន្ត្រីខ្មែរបុរាណឡើយ ។ ជីវិតពេលរាត្រីនៅតាមជនបទមានលក្ខណៈសាមញ្ញ ផ្ដោតសំខាន់លើការជួបជុំគ្រួសារ មិត្តភក្តិ និងសកម្មភាពសហគមន៍។ ពិធីបុណ្យប្រពៃណី គឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ក្រុមគ្រួសារក្នុងការជួបជុំគ្នា ដែលភាគច្រើនពេញនិយមនៅតាមជនបទ ។ នៅពេលមានពិធីបុណ្យទានធំៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ បុណ្យកឋិន ឬពិធីមង្គលការ ភូមិទាំងមូលនឹងមានភាពអ៊ូអរ ។ មិនត្រឹមតែប៉ុណ្ណោះទេការរៀបចំល្បែងប្រជាប្រិយ ការសម្ដែងសិល្បៈ ការរាំកម្សាន្ត និងការជួបជុំសាច់ញាតិមិត្តភក្តិក៏មិនធម្មតាដែរ ។ ជួនកាលមានការរៀបចំការប្រគំតន្ត្រីតូចៗ ឬការសម្ដែងសិល្បៈក្នុងភូមិ ដូចជាល្ខោនបាសាក់ ល្ខោននិយាយ ឬការបង្ហាញពីទេពកោសល្យអ្នកភូមិ ។ ប្រជាជនភាគច្រើននាំគ្នាទៅអង្គុយមើល ល្ខោនបាសាក់ដោយមានលក្ខណៈសាមញ្ញបំផុតដូចជាការក្រាលកន្ទេលមើលជាដើម ។ ឯការជួបជុំនៅផ្ទះ ក៏ជាទម្រង់កម្សាន្តដ៏សំខាន់ និងមានលក្ខណៈផ្ទាល់ខ្លួន ដែលអាចធ្វើអោយគ្រួសារមានពេលវេលាជួបជុំគ្នា។ ប្រជាជននៅជនបទច្រើនតែជួបជុំគ្នាជាមួយសមាជិកគ្រួសារ ឬអ្នកជិតខាង ដើម្បីជជែកលេង បរិភោគអាហារជុំគ្នា ជួនកាលមានការផឹកស្រាតិចតួច និងចាក់ធុងបាសរាំលេងជាដើម។ សរុបមក ទីកន្លែងកម្សាន្តពេលរាត្រីនៅទីក្រុង និងជនបទ គឺមានភាពខុសប្លែកគ្នាស្របតាមលក្ខណៈសង្គម និងតម្រូវការរបស់ប្រជាជន ។ ទីក្រុងផ្ដល់នូវជម្រើសដ៏សម្បូរបែប និងទំនើប ខណៈដែលជនបទផ្ដោតសំខាន់លើភាពស្និទ្ធស្នាល សាមញ្ញ និងការរក្សាប្រពៃណី ។